ការចិញ្ចឹមពពែនិងចៀមនៅកម្ពុជាគឺជាវិស័យកសិកម្មមួយដែលទោះបីជាមានទំហំតូចក៏ដោយ ក៏កំពុងតែបង្ហាញពីសក្តានុពលដ៏ធំធេងនិងមានការលូតលាស់គួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ។ ដើម្បីទទួលបានភាពជោគជ័យ កសិករត្រូវយល់ដឹងពីរបៀប ដំណាក់កាល និងដំណើរការនៃការចិញ្ចឹមយ៉ាងច្បាស់លាស់ ដោយចាប់ផ្តើមពីការរៀបចំផែនការអាជីវកម្មមួយដ៏ត្រឹមត្រូវ។ ជំហានដំបូងបំផុតគឺការជ្រើសរើសពូជ ដែលសម្រាប់ពពែគេនិយមចិញ្ចឹមពូជបូអឺ ព្រោះវាមានសាច់ច្រើន លូតលាស់លឿន និងធន់នឹងជំងឺ។ ចំពោះពូជចៀមវិញ គេអាចជ្រើសរើសពូជក្នុងស្រុក ឬពូជម៉ារីណូ ដែលផ្តល់សាច់និងរោមល្អទៅតាមតម្រូវការទីផ្សារជាក់ស្តែង។ ដំណាក់កាលបន្តគឺការរៀបចំទ្រុងឬជម្រកឲ្យបានត្រឹមត្រូវ ដោយទ្រុងត្រូវសង់នៅទីកន្លែងខ្ពស់មានអនាម័យល្អនិងមានខ្យល់ចេញចូលគ្រប់គ្រាន់ដើម្បីធានាបាននូវផាសុកភាពរបស់សត្វ។ ជម្រកត្រូវតែមានដំបូលរឹងមាំដើម្បីការពារកម្ដៅថ្ងៃនិងទឹកភ្លៀងដែលអាចប៉ះពាល់ដល់សុខភាពរបស់សត្វចិញ្ចឹមបាន។ ការរៀបចំជញ្ជាំងទ្រុងត្រូវធ្វើឡើងឲ្យបានរឹងមាំដើម្បីការពារពីពពួកសត្វព្រៃឬសត្វចិញ្ចឹមដទៃទៀតដូចជាឆ្កែជាដើមដែលតែងតែមកយាយី។ កម្រាលទ្រុងគួរតែលើកខ្ពស់ពីដីប្រមាណមួយម៉ែត្រ ហើយធ្វើពីឈើឬឬស្សីដែលមានចន្លោះដើម្បីឲ្យលាមកនិងទឹកនោមធ្លាក់ចុះក្រោមបានយ៉ាងងាយស្រួលដោយមិនមានការកកស្ទះ។ បន្ទាប់ពីជម្រករួចរាល់ហើយ កសិករត្រូវរៀបចំដំណើរការចិញ្ចឹមជាប្រចាំថ្ងៃ ដោយការថែទាំប្រចាំថ្ងៃមានដូចជាការផ្តល់ចំណីនិងទឹកស្អាតឲ្យបានគ្រប់គ្រាន់តាមកាលកំណត់។ ចំណីដែលសំខាន់បំផុតសម្រាប់ពពែនិងចៀមគឺស្មៅស្រស់ៗ ដែលកសិករអាចដាំស្មៅពូជពិសេសដូចជា ស្មៅណេភៀរជាដើម នៅក្បែរៗតំបន់ចិញ្ចឹមរបស់ខ្លួន។ ស្មៅទាំងនោះត្រូវទុកឲ្យស្ងួតប្រហែលមួយទៅពីរម៉ោងមុននឹងផ្តល់ឲ្យសត្វស៊ីដើម្បីកាត់បន្ថយជាតិហ្គាសដែលអាចធ្វើឲ្យសត្វហើមពោះបាន។ ក្រៅពីស្មៅ កសិករក៏អាចបន្ថែមចំណីផ្សំផ្សេងទៀតដូចជាកាកសំណល់ពីការផលិតស្រាបៀរ ដូចជាកាកអង្ករ កាកដូង ឬចំណីគ្រាប់ ដើម្បីជួយបំប៉នឲ្យសត្វធាត់លឿននិងមានសាច់ច្រើន។ ដំណាក់កាលបន្ទាប់គឺការគ្រប់គ្រងសុខភាព ដោយកសិករត្រូវមានចំណេះដឹងអំពីរបៀបចាក់វ៉ាក់សាំងការពារជំងឺ ដែលជារឿងចាំបាច់សម្រាប់សត្វចិញ្ចឹមទាំងអស់។ ការដាក់ថ្នាំទម្លាក់ព្រូនរៀងរាល់ពីរទៅបីខែម្ដងជារឿងចាំបាច់សម្រាប់ការពារសត្វពីជំងឺឆ្លងនិងបង្កើនការលូតលាស់។ កសិករត្រូវតែពិនិត្យមើលរោគសញ្ញាផ្សេងៗនៃជំងឺដូចជាសត្វអសកម្ម មិនស៊ីចំណី ឬមានដំបៅតាមខ្លួនជាប្រចាំ។ ដើម្បីរក្សាអនាម័យនិងកាត់បន្ថយហានិភ័យនៃជំងឺ កសិករក៏គួរតែសម្អាតទ្រុងពពែនិងចៀមជាប្រចាំថ្ងៃដើម្បីកុំឲ្យមានមេរោគឆ្លង។ ការបន្តពូជនិងការថែទាំកូនក៏ជាចំណុចសំខាន់មួយដែលកសិករត្រូវយកចិត្តទុកដាក់ ដោយពពែឈ្មោលនិងញីអាចធ្វើការបង្កាត់ពូជបាននៅពេលវាមានអាយុប្រហែលពី ៨ ខែទៅ ១ ឆ្នាំ។ ក្នុងកំឡុងពេលពពែពរពោះប្រហែល ៥ ខែ កសិករត្រូវផ្តល់ចំណីល្អៗនិងមានជីវជាតិខ្ពស់ ដើម្បីជួយដល់ការលូតលាស់របស់កូនក្នុងផ្ទៃឲ្យបានល្អបំផុត។ ក្រោយពេលពពែបង្កើតកូនហើយ ត្រូវថែទាំកូនពពែរយៈពេលពីបីទៅប្រាំថ្ងៃដំបូងដោយផ្តល់ទឹកដោះដំបូង ដែលពោរពេញទៅដោយសារធាតុចិញ្ចឹម។ កូនសត្វត្រូវទទួលបានវ៉ាក់សាំងនិងថ្នាំបន្ថែមតាមកាលកំណត់ដើម្បីការពារពីជំងឺ។ ការបំបែកកូនពីម្តាយអាចធ្វើឡើងនៅពេលដែលវាមានអាយុពីពីរទៅបីខែ ដោយបង្រៀនវាឲ្យស៊ីចំណីដោយខ្លួនឯង។ នៅដំណាក់កាលចុងក្រោយគឺការត្រៀមលក់ គឺកសិករអាចចាប់ផ្តើមបំប៉នសត្វឲ្យធាត់ល្អដោយបង្កើនចំណី ដើម្បីទទួលបានតម្លៃខ្ពស់នៅពេលនាំចេញទៅកាន់ទីផ្សារ។ ទាក់ទងនឹងខេត្តដែលមានប្រជាជនចិញ្ចឹមពពែនិងចៀមច្រើនជាងគេវិញ វិស័យនេះកំពុងតែមានការរីកចម្រើននៅទូទាំងប្រទេស ប៉ុន្តែមានការប្រមូលផ្តុំច្រើននៅក្នុងតំបន់ដែលមានវាលស្មៅធំទូលាយ។ ខេត្តកំពង់ចាម និង ខេត្តត្បូងឃ្មុំ ត្រូវបានគេដឹងថា ជាខេត្តដែលមានសក្តានុពលខ្ពស់និងមានការចិញ្ចឹមច្រើនជាងគេនៅតំបន់នោះ។ ជាពិសេសនៅតាមបណ្ដោយដងទន្លេមេគង្គដែលសំបូរទៅដោយវាលស្មៅធម្មជាតិមានសក្តានុពលសម្រាប់ការចិញ្ចឹមនេះយ៉ាងខ្លាំងក្លា។ ក្រៅពីនេះ ខេត្តបាត់ដំបង និង ខេត្តកំពង់ស្ពឺ ក៏មានការរីកចម្រើនផងដែរនៅក្នុងវិស័យនេះដោយសារការគាំទ្រពីអាជ្ញាធរនិងតម្រូវការទីផ្សារដែលកើនឡើង។ ដំណាំកសិកម្មដែលមានក្នុងខេត្តទាំងនោះ ក៏បានរួមចំណែកដល់ការផ្គត់ផ្គង់ចំណីសម្រាប់សត្វពពែនិងចៀមផងដែរ។ វិស័យនេះក៏កំពុងលូតលាស់ទៅកាន់តំបន់ផ្សេងទៀតដូចជា ខេត្តព្រៃវែង និងខេត្តកំពង់ធំ ដែលមានកសិករកាន់តែច្រើនចាប់អារម្មណ៍និងចាប់ផ្តើមវិនិយោគ។ រាល់ការរីកចម្រើននេះ បានបង្ហាញថា ការចិញ្ចឹមពពែនិងចៀមកំពុងក្លាយជាជម្រើសកសិកម្មថ្មីមួយ។ កសិករក្នុងខេត្តទាំងនេះអាចប្រើប្រាស់បច្ចេកទេសទំនើបដើម្បីបង្កើនទិន្នផលរបស់ខ្លួន។ ការចូលរួមពីអាជ្ញាធរមូលដ្ឋានក៏បានជួយពង្រឹងវិស័យនេះឲ្យកាន់តែមានភាពរឹងមាំថែមទៀត។ សក្តានុពលនៃខេត្តទាំងនេះគឺមានភាពទូលំទូលាយសម្រាប់ការអភិវឌ្ឍវិស័យចិញ្ចឹមសត្វនេះ។ កសិករក៏អាចផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកដើម្បីបង្កើនចំណេះដឹងផ្នែកចិញ្ចឹមផងដែរ។ ចំពោះការនាំចេញនិងការលក់ដូរនៅផ្សារក្នុងស្រុកវិញ សាច់ពពែនិងចៀមទទួលបានប្រជាប្រិយភាពខ្ពស់នៅតាមទីផ្សារក្នុងស្រុកដោយសាររសជាតិឆ្ងាញ់និងមានជីវជាតិខ្ពស់។ សាច់ពពែមានតម្រូវការខ្ពស់សម្រាប់ពិធីជប់លៀង ភោជនីយដ្ឋាន និងហាងសាច់អាំងជាដើម។ ផ្លូវលក់ដ៏សំខាន់គឺតាមរយៈការលក់ផ្ទាល់ទៅកាន់អ្នកប្រើប្រាស់ ការលក់ទៅកាន់ឈ្មួញកណ្តាល ឬការផ្គត់ផ្គង់ទៅកាន់ហាងសាច់ជាប្រចាំ។ តម្លៃសាច់ពពែត្រូវបានកំណត់តាមទម្ងន់ ជាទូទៅមានតម្លៃខ្ពស់ជាងសាច់គោឬសាច់ជ្រូក ដែលធ្វើឲ្យការចិញ្ចឹមនេះមានភាពទាក់ទាញខ្លាំងសម្រាប់អ្នកវិនិយោគ។ ការនាំចេញសត្វពពែនិងចៀមនៅមានកម្រិតនៅឡើយ ដោយភាគច្រើនគឺសម្រាប់ការលក់ទៅកាន់ប្រទេសជិតខាងដូចជាប្រទេសវៀតណាម។ ការលក់ទៅកាន់ប្រទេសជិតខាងគឺដើម្បីឆ្លើយតបនឹងតម្រូវការរបស់ទីផ្សារនៅទីនោះ។ បញ្ហាប្រឈមចំពោះការនាំចេញរួមមាន ការមិនទាន់មានស្តង់ដារគុណភាព និងការវេចខ្ចប់ឲ្យបានត្រឹមត្រូវតាមលក្ខខណ្ឌអន្តរជាតិ។ ដូច្នេះហើយ ទោះបីជាវិស័យនេះកំពុងមានសក្តានុពលក៏ដោយ ក៏វានៅតែតម្រូវឲ្យមានការអភិវឌ្ឍបន្ថែមទៀតដើម្បីពង្រឹងគុណភាពនិងស្តង់ដារសម្រាប់ការនាំចេញនាពេលអនាគត។ ដើម្បីសម្រេចបានគោលដៅនេះ កសិករត្រូវបន្តរៀនសូត្រពីបច្ចេកទេសចិញ្ចឹមឲ្យមានអនាម័យនិងគុណភាពខ្ពស់។ ការអប់រំអំពីការវេចខ្ចប់និងការកែច្នៃផលិតផលសាច់ក៏ជារឿងចាំបាច់ផងដែរ។ ការបង្កើតសហគមន៍កសិករចិញ្ចឹមពពែនិងចៀមអាចជួយឲ្យពួកគេមានកម្លាំងរួមក្នុងការចរចាតម្លៃ។ ការលើកកម្ពស់គុណភាពនិងស្តង់ដារនឹងជួយបើកច្រកទីផ្សារថ្មីៗបន្ថែមទៀត។ ទីផ្សារក្នុងស្រុកនៅតែជាគោលដៅសំខាន់បំផុតសម្រាប់អ្នកចិញ្ចឹមភាគច្រើន។ រីឯរដូវដែលប្រជាជនចាប់ផ្ដើមចិញ្ចឹមពពែនិងចៀមវិញ មិនមានរដូវកំណត់ជាក់លាក់នោះទេ ដោយសារការចិញ្ចឹមសត្វអាចធ្វើឡើងបាននៅគ្រប់រដូវកាលនៃឆ្នាំ ប្រសិនបើមានប្រព័ន្ធគ្រប់គ្រងត្រឹមត្រូវ។ ទោះជាយ៉ាងណាក៏ដោយ កសិករមួយចំនួននិយមចាប់ផ្តើមចិញ្ចឹមនៅដើមរដូវប្រាំង។ មូលហេតុដែលពួកគេចាប់ផ្តើមនៅរដូវនេះ ពីព្រោះអាកាសធាតុមិនសូវមានសំណើម ធ្វើឲ្យហានិភ័យនៃជំងឺផ្សេងៗមានកម្រិតទាប។ ជំងឺដូចជាដំបូកឬជំងឺរលួយជើងដែលកើតឡើងដោយសារសំណើមច្រើន អាចត្រូវបានគេកាត់បន្ថយនៅរដូវប្រាំង។ ប៉ុន្តែការចាប់ផ្តើមចិញ្ចឹមនៅរដូវប្រាំងក៏តម្រូវឲ្យមានការត្រៀមរៀបចំប្រភពទឹកស្រោចស្រពឲ្យបានគ្រប់គ្រាន់ និងចំណីបន្ថែមទៀត ដែលជាបញ្ហាប្រឈមមួយ។ ម្យ៉ាងវិញទៀត ការចាប់ផ្តើមចិញ្ចឹមនៅដើមរដូវវស្សាក៏ជាជម្រើសល្អដែរ ពីព្រោះស្មៅធម្មជាតិមានច្រើនងាយស្រួលក្នុងការចិញ្ចឹមនិងចំណេញលើថ្លៃចំណី។ ប៉ុន្តែក៏ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងជំងឺដែលបណ្តាលមកពីសំណើម។ សរុបមក ការចិញ្ចឹមពពែនិងចៀមអាចចាប់ផ្តើមបានគ្រប់ពេលវេលា ដោយកសិករគ្រាន់តែត្រូវយល់ដឹងពីចំណុចខ្លាំងនិងចំណុចខ្សោយនៃរដូវនីមួយៗ ហើយធ្វើការសម្របខ្លួនទៅតាមស្ថានភាពជាក់ស្តែង។ ការត្រៀមលក្ខណៈនិងផែនការច្បាស់លាស់ មុននឹងចាប់ផ្តើមចិញ្ចឹមជារឿងចាំបាច់បំផុតសម្រាប់កសិករថ្មីថ្មោង។ ការសិក្សាពីស្ថានភាពដីនិងអាកាសធាតុក្នុងតំបន់ក៏អាចជួយដល់ការសម្រេចចិត្តបានត្រឹមត្រូវផងដែរ។ ការចិញ្ចឹមសត្វនេះទាមទារការយកចិត្តទុកដាក់ជាប្រចាំថ្ងៃ មិនថានៅរដូវកាលណាមួយនោះទេ។ ការស្វែងយល់ពីតម្រូវការទឹកសម្រាប់សត្វនៅរដូវប្រាំងគឺសំខាន់ណាស់ ដើម្បីការពារការខ្វះខាត។ ការប្រុងប្រយ័ត្នចំពោះការផ្លាស់ប្តូរអាកាសធាតុភ្លាមៗក៏ជាចំណុចមួយដែលត្រូវគិតគូរ។ ការរៀបចំផែនការសម្រាប់រដូវនីមួយៗនឹងជួយឲ្យកសិករមានការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។ ដើម្បីបង្កើនចំណូលបន្ថែម កសិករអាចចិញ្ចឹមទាំងពពែនិងចៀមក្នុងពេលតែមួយដើម្បីបង្កើនទិន្នផល។ ការចិញ្ចឹមប្រភេទសត្វទាំងពីរនេះរួមគ្នា ជួយកាត់បន្ថយហានិភ័យប្រសិនបើតម្លៃសាច់ណាមួយធ្លាក់ចុះ។ កសិករក៏អាចទទួលបានចំណូលបន្ថែមពីការលក់រោមចៀមផងដែរ ដែលជាផលិតផលបន្ទាប់បន្សំ។ ការថែទាំកូនសត្វគឺជារឿងសំខាន់បំផុត ព្រោះកូនដែលមានសុខភាពល្អនឹងលូតលាស់លឿននិងមានតម្លៃខ្ពស់។ ការការពារសត្វពីជំងឺឆ្លងគឺជាកត្តាជោគជ័យដ៏សំខាន់បំផុតក្នុងការចិញ្ចឹមសត្វទាំងអស់។ ការវិនិយោគលើវិស័យនេះនឹងជួយបង្កើនចំណូលសម្រាប់កសិករនិងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ការយល់ដឹងពីដំណាក់កាលនីមួយៗនៃការចិញ្ចឹមគឺជារឿងសំខាន់បំផុត ដើម្បីធានាបាននូវការទទួលបានផលខ្ពស់។ ដូច្នេះហើយ ការចិញ្ចឹមពពែនិងចៀមគឺជាវិស័យមួយដែលទាមទារការយកចិត្តទុកដាក់និងការសិក្សាស្រាវជ្រាវជាប្រចាំ។ វាជាឱកាសល្អសម្រាប់កសិករដែលមានបំណងចាប់ផ្តើមអាជីវកម្មកសិកម្មខ្នាតតូច ប៉ុន្តែមានលទ្ធភាពរកប្រាក់ចំណូលខ្ពស់។ ការគ្រប់គ្រងចំណីអាហារដែលមានជីវជាតិគ្រប់គ្រាន់ គឺជាកត្តាចម្បងមួយក្នុងការបង្កើនគុណភាពសាច់និងការលូតលាស់របស់សត្វ។ ការប្រើប្រាស់បច្ចេកទេសទំនើបក្នុងការចិញ្ចឹមនឹងជួយកាត់បន្ថយការងារនិងបង្កើនទិន្នផលសត្វ។ ប្រព័ន្ធធារាសាស្រ្តល្អនិងការដាំដុះស្មៅចំណីឱ្យបានគ្រប់គ្រាន់ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការចិញ្ចឹមនៅរដូវប្រាំង។ ការទទួលបានព័ត៌មានពីអ្នកជំនាញឬកសិករដែលមានបទពិសោធន៍ នឹងជួយកាត់បន្ថយហានិភ័យក្នុងការចិញ្ចឹម។ រដ្ឋាភិបាលនិងអង្គការក្រៅរដ្ឋាភិបាលក៏កំពុងផ្តល់ការគាំទ្រនិងបណ្ដុះបណ្ដាលបច្ចេកទេសដល់កសិករផងដែរ។ ការកសាងបណ្តាញទំនាក់ទំនងជាមួយឈ្មួញកណ្តាលឬអ្នកទិញផ្ទាល់ គឺជាគន្លឹះដើម្បីធានាទីផ្សារលក់។ សរុបមក វិស័យចិញ្ចឹមពពែនិងចៀមនៅកម្ពុជាមានអនាគតវែងឆ្ងាយ ប្រសិនបើកសិករចេះគ្រប់គ្រងបានត្រឹមត្រូវតាមលក្ខខណ្ឌជាក់ស្តែង។ វាជាឱកាសមួយដែលជួយបង្កើនប្រាក់ចំណូលរបស់គ្រួសារ ក៏ដូចជាចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូល។ ការរៀនសូត្រពីបច្ចេកទេសចិញ្ចឹមថ្មីៗជារឿងសំខាន់សម្រាប់អ្នកចិញ្ចឹមទាំងអស់។ ការចូលរួមពិព័រណ៍កសិកម្មអាចជួយអ្នកឲ្យមានឱកាសរៀនសូត្រនិងស្វែងរកទីផ្សារបន្ថែម។ ការចិញ្ចឹមពពែនិងចៀមគឺជាវិស័យដែលត្រូវការការតស៊ូនិងភាពអត់ធ្មត់ខ្ពស់។ ភាពជោគជ័យនឹងកើតមានឡើងប្រសិនបើអ្នកមានការប្តេជ្ញាចិត្តនិងចំណេះដឹងគ្រប់គ្រាន់។ ដូច្នេះហើយ អ្នកអាចចាប់ផ្តើមបានយ៉ាងងាយស្រួល ប្រសិនបើអ្នកត្រៀមខ្លួនរួចរាល់។